ការប្រើប្រាស់ពាក្យពេចន៍គួរសមមុនពេលចាប់ផ្ដើមការសន្ទនា គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយនៅក្នុងវប្បធម៌ខ្មែរ ដែលនេះដើម្បីបង្ហាញពីការគោរព ក្ដីស្រឡាញ់ និងការយល់ដឹងពីឋានៈរបស់អ្នកដែលយើងនិយាយជាមួយ។ ការចាប់ផ្ដើមការសន្ទនាជាមួយនឹងការប្រើប្រាស់ពាក្យពេចន៍សមរម្យ គឺជារឿងសំខាន់បំផុតក្នុងការបង្ហាញពី ការគោរព និង ការកោតក្រែង។ វាមិនត្រឹមតែជាសុជីវធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើតបរិយាកាសល្អប្រសើរសម្រាប់ការធ្វើទំនាក់ទំនងទៀតផង។ ជាពិសេសនៅពេលនិយាយជាមួយអ្នកដែលមានវ័យចំណាស់ ឬឋានៈខ្ពស់ជាងយើង។ ការប្រើប្រាស់ពាក្យពេចន៍គួរសមគឺមានតាមលំដាប់ប្រើប្រាស់ទៅតាមកម្រិតនៃទំនាក់ទំនង និងឋានៈរបស់បុគ្គល។ នៅពេលនិយាយជាមួយលោកតា លោកយាយ ដែលជាអ្នកមានវ័យចំណាស់ជាងយើងឆ្ងាយ យើងគប្បីប្រើប្រាស់ពាក្យពេចន៍ដែលបង្ហាញពីការគោរពខ្ពស់។ ជំរាបសួរលោកតា លោកយាយ នេះជាឃ្លាទូទៅបំផុត តែមានន័យជ្រាលជ្រៅក្នុងការបង្ហាញការគោរព។ ការប្រើពាក្យ "ជំរាបសួរ" តែងត្រូវបានអមដោយកាយវិការលើកដៃសំពះ ឬឱនលំទោន។ ចំពោះពាក្យ"ជម្រាបសួរលោកតា លោកយាយ សុខសប្បាយជាទេ?" ឃ្លានេះអាចប្រើប្រាស់បាននៅពេលអ្នកស្គាល់ពួកគាត់រួចហើយ ហើយចង់សាកសួរសុខទុក្ខប្រកបដោយភាពកក់ក្ដៅ។ "ខ្ញុំសូមអនុញ្ញាតជម្រាបសួរលោកតា លោកយាយ!" ឃ្លានេះប្រើនៅពេលអ្នកមានបំណងជាក់លាក់ណាមួយ ដូចជាចង់សួរនាំ ឬរៀបរាប់រឿងអ្វីមួយទៅកាន់ពួកគាត់។ សូមទោសលោកតា/លោកយាយ ខ្ញុំសូមរំខានបន្តិចបាទ ឬ ចាស ឃ្លានេះត្រូវបានប្រើប្រាស់នៅពេលអ្នកចង់និយាយអ្វីមួយទៅកាន់ពួកគាត់ ខណៈពេលដែលពួកគាត់អាចកំពុងជាប់រវល់ ឬសម្រាក។ ចំំណែកឯការនិយាយជាមួយ លោកប៉ា អ្នកម៉ាក់ គួរតែប្រើពាក្យសម្ដីដែលបង្ហាញពីក្ដីស្រឡាញ់ ការគោរព ការដឹងគុណ និងភាពស្និទ្ធស្នាលក្នុងនាមជាកូន។ ជំរាបសួរលោកប៉ា អ្នកម៉ាក់! នេះជាឃ្លាធម្មតាៗតែមានន័យជ្រៅជ្រះ ប្រើសម្រាប់ជួបមុខឪពុកម្ដាយប្រចាំថ្ងៃ ឬពេលជួបគាត់ម្ដងម្កាល។ ជំរាបសួរប៉ា ម៉ាក់ សុខសប្បាយទេ? ជាឃ្លាសាកសួរសុខទុក្ខដែលបង្ហាញពីក្ដីបារម្ភ និងភាពស្និទ្ធស្នាលក្នុងក្រុមគ្រួសារ។ ប៉ា ម៉ាក់ ខ្ញុំមានរឿងចង់សួរបន្តិច! ឃ្លានេះសាមញ្ញ តែមានប្រសិទ្ធភាពសម្រាប់សុំការអនុញ្ញាតនិយាយ។ "កូនមានរឿងចង់ជម្រាបប៉ា ម៉ាក់បន្តិច!" ឃ្លានេះប្រើនៅពេលអ្នកមានបំណងចង់ប្រាប់ ឬសុំយោបល់ពីគាត់។ ប៉ា ម៉ាក់ ខ្ញុំចង់រៀបរាប់រឿងមួយជូនស្ដាប់ បង្ហាញពីបំណងចង់ចែករំលែករឿងរ៉ាវផ្ទាល់ខ្លួន ឬព័ត៌មានណាមួយជូនពួកគាត់។ នៅពេលនិយាយជាមួយ បងប្រុស បងស្រី យើងអាចប្រើភាសាដែលសមរម្យតាមអាយុ និងទំនាក់ទំនងរបស់យើង។ ជាទូទៅ របៀបនិយាយមិនតឹងរឹងដូចការនិយាយជាមួយចាស់ទុំទេ ប៉ុន្តែនៅតែរក្សាភាពគួរសម និងការគោរពចំពោះអ្នកដែលមានវ័យចំណាស់ជាងយើង។ "សួស្ដីបង បងប្រុស បងស្រី!" ឃ្លានេះគឺសាមញ្ញ ហើយអាចប្រើប្រាស់បានប្រចាំថ្ងៃជាមួយបងប្អូន។ "បងសុខសប្បាយទេ?"ជាឃ្លាសាកសួរសុខទុក្ខធម្មតាៗបង្ហាញពីការយកចិត្តទុកដាក់។ "បងខ្ញុំមានរឿងចង់និយាយបន្តិច!" ឃ្លានេះអាចប្រើនៅពេលអ្នកមានបំណងចង់ពិភាក្សា ឬប្រាប់រឿងអ្វីមួយទៅកាន់បងរបស់អ្នក។ ចំណែកការនិយាយជាមួយ លោកគ្រូ អ្នកគ្រូ តម្រូវឱ្យមានការគោរព និងរបៀបរបបត្រឹមត្រូវបំផុត ព្រោះពួកគាត់ជាអ្នកផ្ដល់ចំណេះដឹង និងបណ្ដុះបណ្ដាលសិស្សានុសិស្ស។ "ជំរាបសួរលោកគ្រូ អ្នកគ្រូ" នេះជាឃ្លាសមរម្យបំផុត និងត្រូវបានប្រើប្រាស់ទូទៅនៅតាមគ្រឹះស្ថានអប់រំ។ ជម្រាបសួរលោកគ្រូ អ្នកគ្រូ សុខសប្បាយជាទេ? ឃ្លានេះប្រើនៅពេលអ្នកចង់សាកសួរសុខទុក្ខគាត់បន្ទាប់ពីការជំរាបសួររួច។ ខ្ញុំបាទ ឬ នាងខ្ញុំសូមអនុញ្ញាតជម្រាបសួរលោកគ្រូ អ្នកគ្រូ!" ឃ្លានេះប្រើនៅពេលអ្នកចង់ចាប់ផ្ដើមការសន្ទនា។ ដោយឃ្លានេះមានគោលបំណងច្បាស់លាស់ ដូចជាចង់សួរមេរៀន សុំយោបល់ ឬប្រាប់ពីបញ្ហាណាមួយ។ "គោរពលោកគ្រូ អ្នកគ្រូ" ឃ្លានេះក៏សមរម្យសម្រាប់បង្ហាញការគោរពខ្ពស់ ជាពិសេសនៅពេលនិយាយផ្លូវការ។ ចំពោះអ្នកដែលមានឋានៈខ្ពង់ខ្ពស់ក្នុងសង្គម ដូចជាឯកឧត្តម លោកជំទាវ ការប្រើប្រាស់ភាសាផ្លូវការ និងការគោរពខ្ពស់បំផុតគឺចាំបាច់ ព្រោះពួកគាត់តំណាងឲ្យស្ថាប័ន ឬតួនាទីធំៗ។ "គោរពឯកឧត្តម លោកជំទាវ" នេះជាឃ្លាផ្លូវការ និងសមរម្យបំផុត ដែលបង្ហាញពីការគោរពដ៏ខ្ពង់ខ្ពស់ហើយក៏ឃ្លាត្រូវបានប្រើប្រាស់ក្នុងការប្រជុំ ឬពិធីផ្សេងៗ។ ជំរាបសួរឯកឧត្តម លោកជំទាវ ឃ្លានេះក៏សមរម្យដែរ តែបើថែមពាក្យ "គោរព" គឺល្អប្រសើរជាងសម្រាប់ការប្រើប្រាស់ផ្លូវការ។ "សូមទោសឯកឧត្តម លោកជំទាវ ខ្ញុំសូមរំខានបន្តិចបាទ ឬ ចាស" ឃ្លានេះសមរម្យនៅពេលអ្នកចង់និយាយជាមួយពួកគាត់ ខណៈពេលពួកគាត់កំពុងរវល់ ឬក្នុងស្ថានភាពដែលអ្នកមិនចង់បង្កការរំខាន។ ចំពោះពាក្យ"ឯកឧត្តម លោកជំទាវ ខ្ញុំមានរឿងមួយចង់ជម្រាបជូនបាទ ឬ ចាស" ប្រើនៅពេលអ្នកមានព័ត៌មានសំខាន់ ឬសំណើណាមួយដែលចង់រាយការណ៍ជូនពួកគាត់។ ការជ្រើសរើសឃ្លាឱ្យបានសមរម្យទៅតាមបុគ្គលដែលយើងត្រូវនិយាយជាមួយ មិនត្រឹមតែបង្ហាញពីភាពប៉ិនប្រសប់ក្នុងការទំនាក់ទំនងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការលើកតម្កើងតម្លៃវប្បធម៌ និងទំនៀមទម្លាប់ល្អរបស់ខ្មែរយើងផងដែរ។ ដែលការអនុវត្តន៍ទាំងនេះនឹងជួយឱ្យអ្នកទទួលបានការគោរព និងការកោតសរសើរពីអ្នកដទៃថែមទៀតផង។